ស្ថាបត្យកម្ម គឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ច្បាស់លាស់ត្រឹមត្រូវ។ ដោយឡែកប្រទេសកម្ពុជាយើងក៏មានសំណង់ស្ថាបត្យកម្មជាច្រើនផងដែរដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលតរៀងមក។ តាមប្រវត្តិសាស្រ្តបានបញ្ជាក់ថាសំណង់ស្ថាបត្យកម្មខ្មែរយើងមានដើមកំណើតតាំងពីសម័យហ្វូណនមកម៉្លេះ។ ស្នាដៃសិល្បៈនៃសំណង់ទាំងនេះ ចេះតែវិវត្តជាបន្តបន្ទាប់រហូតដល់ចុងសម័យអង្គរ ។ បន្ទាប់ពីការដួលរលំនៃសម័យអង្គរ ដែលជាយុគមាសនៃស្ថាបត្យកម្មខ្មែរ ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ស្មុគស្មាញមួយ។ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទម្រង់ និងនិមិត្តរូបនៃសំណង់អគារនានា។ និមិត្តរូបស្ថាបត្យកម្មខ្មែរក្រោយសម័យអង្គរបានបង្ហាញពីការវិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសាសនា នយោបាយ និងវប្បធម៌ក្នុងសង្គមខ្មែរ។ សំណង់ទាំងនេះមិនត្រឹមតែជាកន្លែងសក្ការបូជាប៉ុណ្ណោះទេ តែជាការបង្ហាញពីស្មារតីរស់រានមានជីវិត និងការសម្របខ្លួនរបស់ប្រជាជនខ្មែរ។ អ្នកបុរាណវិទូ បានធ្វើការបែងចែកនូវស្នាដៃនៃសិល្បៈខ្មែរជា ១៣ រចនាបថខុសៗគ្នា។ ម្យ៉ាងវិញទៀតគេសង្កេត ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយព្រះសិវៈជាធំ។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២ សាសនាព្រាហ្មណ៏មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ។ ជាក់ស្តែងនៅតាមជញ្ជាំងជុំវិញប្រាសាទអង្គវត្តយើងឃើញមានរឿងរ៉ាវផ្សេងដែលទាក់ទងដល់ អវតាព្រះវស្ណុ ដូចជារឿងរាមាយណៈ ជាមហាភារតៈជាដើម។ ស្ថាបត្យកម្មប្រាសាទហិណ្ឌូដ៏មហិមាដែលមាននិមិត្តរូបភ្នំព្រះសុមេរុ ត្រូវបានជំនួសបន្តិចម្តងៗដោយការសាងសង់វត្តអារាមនិងចេតិយដែលមានទំហំតូចជាង និមិត្តរូបសំខាន់ៗដូចជា ទេពអប្សរ និងសត្វនាគនៅតែមានវត្តមាន តែត្រូវបានបកស្រាយឡើងវិញក្រោមឥទ្ធិពលព្រះពុទ្ធសាសនា។ ការប្រើប្រាស់សម្ភារៈក៏មានការផ្លាស់ប្តូរផងដែរ ដោយឈើបានក្លាយជាសម្ភារៈសំណង់សំខាន់ជាងថ្ម សម្រាប់វត្តអារាម និងលំនៅឋាន។ នេះក៏ដោយសារតែធនធានថ្ម និងកម្លាំងពលកម្មដ៏ច្រើនដែលត្រូវការសម្រាប់ការសាងសង់ប្រាសាទថ្មធំៗលែងមានដូចសម័យអង្គរទៀតហើយ។ វត្តអារាមជាច្រើនត្រូវបានសាងសង់ឡើងវិញ ឬកែច្នៃពីប្រាសាទចាស់ៗនៅតំបន់អង្គរ ដោយមានការបន្ថែមនូវព្រះវិហារ និងស្ថាបត្យកម្មផ្សេងទៀត។ អំឡុងពេលក្រោយអង្គរ ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលពីនគរសៀម និងវៀតណាម ដែលបណ្តាលឱ្យមានការផ្លាស់ប្តូររាជធានីជាញឹកញាប់។ ស្ថាបត្យកម្មខ្មែរក៏បានស្រូបយកធាតុផ្សំមួយចំនួនពីប្រទេសជិតខាងផងដែរ។ ឧទាហរណ៍ ឥទ្ធិពលថៃអាចត្រូវបានគេមើលឃើញនៅក្នុងរចនាបថប្រាង្គ និងដំបូលជាន់ៗ។ យ៉ាងណាមិញ ស្ថាបត្យកម្មខ្មែរនៅតែរក្សាបាននូវលក្ខណៈពិសេសរបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់ខ្មែរ។ ការសាងសង់ចេតិយបានក្លាយជាទម្រង់ស្ថាបត្យកម្មដ៏សំខាន់មួយសម្រាប់តម្កល់សារីរិកធាតុព្រះពុទ្ធ និងព្រះសង្ឃ។ ចេតិយទាំងនេះមានទំហំ និងរចនាបថខុសៗគ្នា ចាប់ពីចេតិយរាងកណ្តឹងធម្មតា រហូតដល់ចេតិយដែលមានជើងទម្រខ្ពស់។ វត្តភ្នំនៅភ្នំពេញគឺជាឧទាហរណ៍មួយដ៏សំខាន់នៃស្ថាបត្យកម្មព្រះពុទ្ធសាសនាក្រោយអង្គរ។ ជាមួយនឹងការផ្លាស់ប្តូររាជធានីទៅកាន់ទីតាំងថ្មីៗដូចជា លង្វែក និងឧដុង្គ រហូតដល់ភ្នំពេញ ការយកចិត្តទុកដាក់លើការសាងសង់អគារសាសនាដ៏ធំក៏បានថយចុះ។ ជំនួសមកវិញ មានការរីកចម្រើននូវស្ថាបត្យកម្មលំនៅឋាន និងអគារសាធារណៈដែលសាមញ្ញជាង។ ទោះបីជាអគារលំនៅឋានភាគច្រើនត្រូវបានសាងសង់ពីឈើ និងមិនសូវមានភាពជាប់បានយូរដូចប្រាសាទថ្មក៏ដោយ ក៏ការរចនារបស់វាបានឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងលក្ខខណ្ឌភូមិសាស្ត្រ។ ផ្ទះខ្មែរបុរាណភាគច្រើនត្រូវបានសង់លើសសរខ្ពស់ ដើម្បីការពារពីទឹកជំនន់ និងផ្តល់ខ្យល់ចេញចូលបានល្អ។ ធាតុផ្សំទាំងនេះហើយដែលក្រោយមកត្រូវបានបញ្ចូលទៅក្នុងស្ថាបត្យកម្មសម័យទំនើបរបស់កម្ពុជា។ នៅសតវត្សរ៍ទី២០ ជាពិសេសក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥-១៩៧០ កម្ពុជាបានជួបប្រទះនូវការរស់ឡើងវិញនៃស្ថាបត្យកម្មជាតិក្រោមទម្រង់ ស្ថាបត្យកម្មខ្មែរថ្មី។ ស្ថាបត្យករឆ្នើមដូចជាលោក វណ្ណ ម៉ូលីវណ្ណ បានបញ្ចូលធាតុផ្សំប្រពៃណីខ្មែរទៅក្នុងសំណង់ទំនើបៗ។ គេបានប្រើប្រាស់បច្ចេកទេសសាងសង់ថ្មីៗ និងសម្ភារៈទំនើប តែនៅតែរក្សាបាននូវអត្តសញ្ញាណខ្មែរ។ ឧទាហរណ៍កីឡដ្ឋានជាតិអូឡាំពិករបស់លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ចូលប្រព័ន្ធគ្រប់គ្រងទឹកដែលបំផុសគំនិតពីបារាយណ៍បុរាណនៅអង្គរ។ ការរចនាបែបនេះមិនត្រឹមតែមានមុខងារប៉ុណ្ណោះទេ តែថែមទាំងមានអត្ថន័យជានិមិត្តរូបនៃមោទនភាពជាតិផងដែរ។ បច្ចុប្បន្ននេះ ស្ថាបត្យកម្មខ្មែរបន្តវិវឌ្ឍន៍ ដោយមានការបញ្ចូលគ្នារវាងកេរដំណែលបុរាណ និងការច្នៃប្រឌិតសម័យទំនើប។ គម្រោងថ្មីៗជាច្រើនព្យាយាមរក្សានូវស្មារតីនៃស្ថាបត្យកម្មបុរាណ តាមរយៈការប្រើប្រាស់ដំបូលស្រួចៗ ការឆ្លាក់លម្អិត និងការរៀបចំលំហដែលឆ្លុះបញ្ចាំងពីសោភ័ណភាពខ្មែរ។ និមិត្តរូបនៃផ្កាឈូក នាគ និងទេពអប្សរនៅតែត្រូវបានគេប្រទះឃើញនៅក្នុងការរចនាបច្ចុប្បន្ន ដែលបង្ហាញពីការគោរពចំពោះកេរដំណែលវប្បធម៌។ ស្ថាបត្យកម្មក្រោយសម័យអង្គរប្រាប់យើងពីរឿងរ៉ាវនៃការបន្សាំខ្លួន ការបាត់បង់ និងការរស់ឡើងវិញ។ វាបង្ហាញថា ទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយ ស្មារតីសិល្បៈ និងអត្តសញ្ញាណខ្មែរនៅតែបន្តស្ថិតស្ថេរជានិច្ច។ ស្ថាបត្យកម្មខ្មែរគឺ មានការវិវត្តរីកចម្រើន ឥតឈប់ឈរ ពី សម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង ។